ពិធីឡើងគេហដ្ឋានថ្មី គឺជាទំនៀមទម្លាប់របស់ប្រជាជនខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។ ការឡើងគេហដ្ឋានថ្មីនេះដែរ ជាពិធីមួយដែលរៀបចំឡើងដើម្បីសុំសេចក្ដីសុខ សេរីសួស្ដី ដោយមានការនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំជាដើម។ ប៉ុន្តែតាមជំនឿពីបុរាណ ពិធីឡើងគេហដ្ឋានត្រូវធ្វើឱ្យបានត្រឹមត្រូវតាមក្បួនតម្រាដូនតាខ្មែរ ទើបមានសុភមង្គល និងធ្វើឲ្យម្ចាស់ផ្ទះរកសុីមានបាន។ បន្ទាប់ពីបានរកគ្រូគន់គូររកពេលវេលាល្អ ដើម្បីឡើងផ្ទះហើយ រឿងបន្ទាប់នោះគឺ ត្រូវរៀបចំគ្រឿងប្រដាប់សម្រាប់ឡើងផ្ទះតាមទំនៀមទម្លាប់ពីបុរាណខ្មែរ។ គេហមង្គលនេះ ជាមង្គលទី៤ ឬជាមង្គលសំខាន់បំផុតដែលមនុស្សគ្រប់រូបត្រូវមានផ្ទះដើម្បីរស់នៅ និងប្រកបដោយសុភមង្គល។ តាមលទ្ធិព្រាហ្មណ៍ គេហៅពិធីឡើងផ្ទះថា គេហមង្គល ដោយចាត់ចូលក្នុងមង្គល់ធំៗចំនួនបួនក្នុងជីវិតមនុស្សម្នាក់ៗ។ តាមទំនៀមទម្លាប់គ្រឿងប្រដាប់ក្នុងពិធីឡើងផ្ទះទាំងនោះមានដូចជា បង្អែម១ថាស ចម្អាប១ថាស ស្រូវ១ការុង បន្លែ និងផ្លែឈើ។ ក្រៅពីនោះមានប្រដាប់ធ្វើស្រែចម្ការ ដូចជា កាំបិត កណ្ដៀវ កញ្ជើ ល្អី ជាដើម។ ក្នុងពិធីឡើងផ្ទះក៏មានការដាក់សម្លៀកបំពាក់ផងដែរ ដោយមាន ហិបដាក់សំពត់ មួក ឆ័ត្រជាដើម។ ចំណុចបន្ទាប់ដែលសំខាន់នោះគឺ គ្រឿងអលង្ការ និងមាស ប្រាក់។ បន្ថែមពីនេះ ក៏មានគ្រឿងសំអាងដូចជា ប្រេងម្សៅ ក្រេម ទឹកអប កញ្ចក់ កន្ត្រៃផងដែរ។ ឯគ្រឿងដំណេកក៏ត្រូវបានដាក់បញ្ចូលក្នុងពិធីផងដែរ ដែលមានដូចជា កន្ទេល ពូក ខ្នើយ និងមុង។ ក្រៅពីនេះក៏មាន ក្អមសម្រាប់ដាក់ទឹក ឬផ្ដិលសំរឹទ្ធ សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងពេលសូត្រមន្តប្រោះព្រំផងដែរ។ បន្ថែមពីលើនេះ ត្រូវមាន ភ្លុក,ស័ង្ខ, ផ្លែដូងទុំបិទមាស១ផ្លែ និងឆ្មាញីសម្បុរបីមួយក្បាលទៀងផង។ ម្យ៉ាងវិញទៀតគេត្រូវរកស្រ្តី ដែលគួរជាទីរាប់អានចំនួន៦នាក់ ហើយឧបកិច្ចឱ្យឈ្មោះផ្សេងៗគ្នាមានដូចជា នាងស្រី នាងរតន៍ នាងសួស្តី នាងកែវ នាងគង់ និងនាងន័យ។ រួចមកឱ្យនាងទាំងនោះ កាន់វត្ថុសំខាន់ៗមួយចំនួនហែរឡើងលើផ្ទះ។ ការហែរឡើងផ្ទះនេះប្រព្រឹត្តទៅដោយឲ្យនាងស្រីដែលតំណាងឲ្យសិរីជាអ្នកនាំមុខ ដោយឲ្យនាងកាន់ក្អម តែបើកាន់ផ្តិលទឹកធ្វើពីសិរិទ្ធទៀតនោះរឹតតែល្អ ព្រោះគេជឿថាសំរិទ្ធមានធាតុត្រជាក់ តំណាងនូវភាពត្រជាក់ត្រជុំ ។ បន្ទាប់មកឲ្យនាងរតន៍ តំណាងឱ្យសេចក្តីប្រសើរជាអ្នកដើរបន្ទាប់។ ហើយពាក្យរតន៍នេះ គឺតំណាងឲ្យត្បូងគ្រប់ប្រភេទ ដែលញ៉ាំងចិត្តឲ្យត្រេកអរសប្បាយ រីករាយ។ ហើយនាងត្រូវកាន់ហឹបម្លូស្លា ជាត្រីមុខ ឬជាប្រធាននាំមុខក្នុងការចរចារាក់ទាក់ទទួលភ្ញៀវដែលឡើងមកលើផ្ទះ ។ ដោយឡែកនាងសួស្តី គឺតំណាងសេចក្តីសួស្តី មានសេចក្តីសុខស្រួលក្នុងគ្រួសារជាដើម ។ នាងសួស្ដីមានតួនាទីជាអ្នកកាន់ជើងពានសម្រាប់ទ្រសំពត់អាវ។ ចំពោះនាងកែវ គឺតំណាងឲ្យទ្រព្យសម្បត្តិ មានមាសប្រាក់ជាដើម ។ នាងកែវ មានទួនាទីជាអ្នកកាន់ជើងពានដាក់គ្រឿងអលង្កាផ្សេងៗ។ ចំណែកនាងគង់ គឺតំណាងឱ្យសេចក្តីគង់វង់ ដោយគង់វង់ទាំងទ្រព្យសម្បត្តិ និងជីវិតឋិតថេរ ហើយនាងមានតួនាទីកាន់កន្ទេលនិងខ្នើយ ។ ចំពោះនាងជ័យ តំណាងឱ្យជោគជ័យ ហើយនាងមានតួនាទីជាអ្នកកាន់កុយ ឬភ្លុក ។ ក្រៅពីឈ្មោះទាំង ០៦ នាក់ដែលបានរៀបរាប់ខាងលើ គេក៏តម្រូវឲ្យមានអ្នកកាន់របស់របរផ្សេងៗទៀត ដើម្បីជានិមត្តិរូបផងដែរ។ ដោយតម្រូវឲ្យមានអ្នកបីផ្លែត្រឡាចម្នាក់ ឯគោលបំណងនៃការធ្វើបែបនេះគឺ ដើម្បីឲ្យម្ចាស់ផ្ទះរកស៊ីកាក់កបឡើងខ្ពស់ប្រៀបដូចត្រឡាចឡើងទ្រើង ។ ចំពោះអ្នកកាន់ផ្លែដូងបិទក្រដាសមាស គឺដើម្បីឲ្យម្ចាស់ផ្ទះរកសុីមានបាន មានមាសប្រាក់ហូរចូលបរិបូណ៌ដូចពាក្យចាស់បានពោលថា ដូចបានមាសប៉ុនដូងទុំ ។ បន្ទាប់គឺមានអ្នកបីឆ្មាសម្បុរ៣ម្នាក់ ដោយខ្មែរមានជំនឿថា ផ្ទះណាមានឆ្មាសម្បុរ៣ នោះនឹងរកស៊ីមានបាន និងកើតលាភយសសក្តិជាដើម ។ ចំណែកឯអ្នកកាន់អាវុធ ឬគ្រឿងចំបាំង គឺតំណាងឱ្យភាពខ្លាំងក្លាក្នុងការការពារខ្មាំងសត្រូវ ឬផ្ទះសម្បែងប្រកបដោយឫទ្ធិអំណាច ។ ក្រៅពីនេះ នៅមានអ្នកកាន់សម្ភារៈផ្សេងៗទៀត ដូចជាគ្រឿងសំអាងកាយ ហឹបដាក់សម្លៀកបំពាក់ កណ្ដៀវ កញ្ច្រែង ចាន ឆ្នាំងជាដើម។ បន្ទាប់មកអ្នកទាំងនោះ ត្រូវនាំគ្នាដង្ហែម្ចាស់ផ្ទះព័ទ្ធជុំវិញផ្ទះ ដោយមានអ្នកបាំងឆ័ត្រឱ្យម្ចាស់ផ្ទះទៀតផង។ កាលបើហែបានគ្រប់បីជុំហើយ ត្រូវមានមនុស្សចាស់ទុំពីរនាក់នៅលើផ្ទះជាមុន ដែលតំណាងឲ្យទេវតាប្រចាំផ្ទះ ហើយស្រែសួរថា "អ្នកណា ? មកពីណា ? ហើយនាំគ្នាមកច្រើនម៉្លេះ ?។ ចំពោះអ្នកដង្ហែនៅក្រោមផ្ទះ មានលោកអាចារ្យជាអ្នកឆ្លើយថា "យើងមកពីឆ្ងាយ នាំគ្រឿងឧបភោគបរិភោគ កែវកងជាដើម ច្រើនស្កេកស្កាស់មករកទីលំនៅ ដោយឮថានៅទីនេះ មានផ្ទះមួយទើបសាងសង់ថ្មីនៅទំនេរ ព្រោះយើងខ្ញុំជឿជាក់ថា ជាលំនៅផ្តល់សេចក្ដីសុខក្សេមក្សាន្ត សុខកាយសប្បាយចិត្ត ដំណើរជីវិតប្រព្រឹត្តទៅដោយសុភមង្គលពិតៗ ” ដោយការនិយាយនេះគឺនិយាយទៅកាន់មនុស្សចាស់ពីរនាកដែលនៅលើផ្ទះនោះ។ ឯអ្នកនៅលើផ្ទះឆ្លើយតបទៅវិញ ដោយរៀបរាប់ឈ្មោះប្តីប្រពន្ធ កូនចៅទាំងអស់នៃម្ចាស់ផ្ទះនេះ ហើយក៏អញ្ជើញអ្នកទាំងអស់នោះឲ្យឡើងមកខាងលើផ្ទះ ។ នៅពេលឡើងទៅដល់លើផ្ទះហើយ លោកអាចារ្យត្រូវរៀបចំពិធីសែនព្រេង រំឭកដល់ជីដូនជីតាដែលចែកឋានទៅ និងព្រះភូមិដែលជាម្ចាស់ទឹកដី សូមអញ្ជើញមកសេពសោយគ្រឿងក្រយាបូជា និងសុំពរជ័យពីអស់លោកទាំងអស់នោះផងដែរ។ បន្ទាប់មកលោកអាចារ្យ យកអំបោះឆៅពណ៌សមកជ្រលក់ក្នុងប្រេងម្សៅក្រអូប ហើយចងដៃឲ្យប្ដីប្រពន្ធម្ចាស់ផ្ទះ ព្រមទាំងជូនពរម្ចាស់ផ្ទះឲ្យមានសេចក្តីសុខសប្បាយ នឹងចម្រើនធនធានគ្រប់ប្រការទៀតផង។ ជាបន្តមកទៀត គេនិមន្តព្រះសង្ឃចំនួនប្រាំអង្គឲ្យមកសូត្រមន្តនឹងប្រោះព្រំប្រសិទ្ធពរជ័យដល់ផ្ទះថ្មី និងសមាជិកគ្រួសារទាំងមូល។ ឯកម្មវិធីបញ្ចប់គឺអញ្ជើញភ្ញៀវកិត្តិយសពិសារភោជនាហារ ដោយមានតន្ត្រីប្រគុំកំដរបរិយាកាសទៀតផង ។ ប៉ុន្តែបើពិនិត្យមើលពេលបច្ចុប្បន្នវិញ សម្រាប់អ្នកអភិរក្សនិយមសង្កេតឃើញថា ទម្លាប់ទាំងនេះត្រូវបានរក្សាខ្ជាប់ខ្ជួនតែប្រជាជនដែលរស់តែទីជនបទ ឬជាយៗក្រុងតែប៉ុណ្ណោះ ដោយឡែកសម្រាប់អ្នករស់នៅទីប្រជុំជន ឬអ្នកនៅទីក្រុងវិញ ទម្លាប់ទាំងនេះត្រូវបានកាត់បន្ថយនិងបង្រួមឲ្យខ្លី។